ក្នុងពិធីបុណ្យប្រពៃណីខ្មែរ មុខម្ហូបឬបង្អែម តែងត្រូវបានរៀបចំសម្រាប់គោរពបូជានិង សម្រាប់ទទួលទាន ឬសម្រាប់ទទួលភ្ញៀវក្នុងពិធី ។ នំដែលតែងតែមានមិនអាចខ្វះបានគឺ នំអន្សមជ្រូក ដែលធ្វើក្នុងពិធីបុណ្យជាច្រើន រួមទាំងពិធីរៀបអាពាហ៍ពិពាហ៍ផងដែរ។ នេះជាគ្រឿងផ្សំសម្រាប់មនុស្សបរិភោគចំនួន១០នាក់ ប៉ុន្តែអ្នកអាចបន្ថែមឬបន្ថយទៅតាមចំនួនអ្នកបរិភោគ ឬតាមដែលអ្នកចង់បានផងដែរ យើងត្រូវការគ្រឿងផ្សំដែលមានដូចជា អង្ករដំណើប១គីឡូក្រាម ដូងទុំមួយផ្លែ ដុំខ្លាញ់ជ្រូក សណ្ដែកបាយ ៣០០ក្រាម ស្លឹកចេក ១០ធាង និងខ្សែចង ដែលអាចមានដូចជាខ្សែចេក ខ្សែក្រចៅ ឬខ្សែនីឡុងក៏បាន។ គ្រឿងទេសមានដូចជា អំបិល ១ស្លាបព្រាបាយ ម្រេច ១ភាគ២ ស្លាបព្រាកាហ្វេ ស្ករស ១ស្លាបព្រាបាយ និងខ្ទឹមស ៤កំពឹស។ ជួនកាលអាចធ្វើការបន្ថែម បង្គា ១០០ក្រាម សណ្ដែកដី ១០០ក្រាម សាច់ក្រក ៤ដើម ប៉ុន្តែគ្រឿងផ្សំទាំងនេះមិនបាច់ដាក់ក៏បាន តាមចំណង់ចំណូលចិត្ត។ សម្រាប់ការធ្វើ ជាដំបូង ត្រូវយក អង្ករទៅអុំ ឬរើសឱ្យស្អាត ហើយយកទៅលាងឱ្យស្អាតដាក់ត្រាំទឹក ពីរឬបីម៉ោង រួចស្រង់អង្ករដាក់សម្រស់ឱ្យអស់ទឹកល្អ។ បន្ទាប់មកយកសណ្ដែកបាយកិនឱ្យបែកជាបំណែកៗ អុំឱ្យស្អាតកម្ទេចកំទី ដាក់ត្រាំទឹកក្ដៅឧណ្ហៗ ឬទឹកត្រជាក់ចំនួន ៣ ឬ៤ម៉ោង។ កោសដូងទុំ ពូតយកក្បាលខ្ទិះយកទៅដាក់រម្ងាស់ឱ្យឡើងខាប់ ដាក់អង្ករចូល កូរ ឬយកសាច់ដូងដែលកោសហើយទៅ ច្របល់ លាយជាមួយអង្ករ អំបិល ស្ករ ម្សៅស៊ុបបន្តិច។ ចំណែកសណ្ដែកបាយលាងទឹក យកបកសម្បកចេញឱ្យអស់ ដាក់សម្រស់ទុកមួយអន្លើសិន ។ យកខ្លាញ់ជ្រូកលាងទឹកឱ្យស្អាត រួចហាន់ជារៀងមូលប៉ុនមេដៃប្រវែង ១៥ ទៅ ១៨ សង់ទីម៉ែត្រ ទៅតាមចំណូលចិត្ត។ បុកម្រេច ខ្ទឹមសឱ្យម៉ដ្ឋ ទើបដាក់ខ្លាញ់ជ្រូក ម្រេច ខ្ទឹមស អំបិល ម្សៅស៊ុបប្រឡាក់ច្របល់ចូលគ្នាឱ្យសព្វ ទុកមួយអន្លើសិន។ ចំពោះសណ្ដែកដីត្រាំទឹកឱ្យរីកសម្បក លាងជម្រះឱ្យស្អាត។ សាច់ក្រក លាងទឹកហាន់បញ្ឆិតស្ដើងៗ ហើយ បង្គា លាងទឹកឱ្យស្អាត។ ចំណាំ ចំពោះសណ្ដែកដី សាច់ក្រក បង្គា បើអ្នកចង់ដាក់វា ត្រូវយកទៅច្របល់លាយក្នុងអង្ករឱ្យបានសព្វ។ ស្លឹកចេក ដាក់ហាលថ្ងៃឱ្យស្រពាប់បន្តិច ទើបយកមកហែកជាបន្ទះធំៗល្មមតាមចំណូលចិត្ត និងតាមទំហំនំដែលចង់បាន រួចជូតឱ្យស្អាត។ សម្រាប់ខ្សែចង បើជាខ្សែចេក ត្រូវហែកតូចល្មមចង ហើយជ្រលក់ទឹកឱ្យទន់។ បន្ទាប់់មកយកដាក់ស្លឹកចេក២ ឬ៣បន្ទះត្រួតលើគ្នា ហើយដួសអង្ករ ៣ឬ៤ស្លាបព្រាបាយដាក់ចំកណ្ដាលស្លឹក ហើយរាយឱ្យស្ដើង ឬក្រាស់តាមចំណូលចិត្ត។ យកសណ្ដែកបាយ ៣ស្លាបព្រាបាយ ដាក់លើអង្ករ ហើយរាយវាបន្តិច ទើបដាក់ស្នូលខ្លាញ់ជ្រូក ១ដុំ ពីលើសណ្ដែក។ លើកទ្រស្លឹកចេកឡើង ប្រមូលអង្ករក្ដោបឱ្យចូលគ្នា រុំឱ្យណែន យកខ្សែចងចំពាក់កណ្ដាលកុំឱ្យរបូត។ រួចលើកបញ្ឈរហើយគោះផ្នែកខាងក្បាលនំឱ្យអង្ករធ្លាក់ចុះក្រោម ទើបបត់ស្លឹកចេក កាច់ក្បាលនំជា៣ជ្រុង ឬ៤ជ្រុង។ ហើយម្ខាង ទើបត្រឡប់នំបត់ក្បាលម្ខាងទៀតធ្វើដូចពីមុន ទុកមួយអន្លើ ធ្វើរបៀបនេះរហូតអស់អង្ករ សណ្ដែក និងស្នូល។ គេត្រូវចងក្បាលនំទាំងសងខាងឱ្យតឹង បន្ទាប់មកគេចងជាកង់ៗ មានចន្លោះប្រវែងស្មើៗគ្នា កន្ទុយចំណងដែលនៅសល់ត្រូវចងក្រងបញ្ចូលគ្នាទើបស្អាតល្អ។ ចុងក្រោយយកទៅស្ងោរយៈពេល ពី៥ម៉ោងឡើងទៅ អាស្រ័យលើទំហំនំ ឱ្យឆ្អិនសាច់អង្កររលាយសាច់មួយ។ បន្ទាប់ពីនំអន្សមឆ្អិន យើងអាចបរិភោគបានហើយនិងអាចចែកជូនបងប្អូនផងដែរ។